វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជំរុញដោយកំណើនសេដ្ឋកិច្ច ការវិនិយោគបរទេស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងបរិបទនេះ តួនាទីរបស់ ភ្នាក់ងារអចលនទ្រព្យ និងសកម្មភាព ការប៉ាន់ស្មាន ដីធ្លី មានភាពលេចធ្លោគួរឲ្យកត់សម្គាល់។ ទោះជាយ៉ាងណា សកម្មភាពទាំងពីរនេះក៏ទាមទារឲ្យមានការយកចិត្តទុកដាក់លើ ក្រមសីលធម៌ និងបទប្បញ្ញត្តិ ដើម្បីធានានូវតម្លាភាព និងនិរន្តរភាពនៃវិស័យនេះ។ ភ្នាក់ងារអចលនទ្រព្យ គឺជាបុគ្គលឬក្រុមហ៊ុនដែលដើរតួជា អន្តរការី រវាងអ្នកទិញ និងអ្នកលក់ ឬអ្នកជួល និងអ្នកជួល ទាក់ទងនឹងអចលនទ្រព្យ ដូចជាដីធ្លី ផ្ទះ អគារពាណិជ្ជកម្ម ឬលំនៅដ្ឋាន។ ពួកគេផ្តល់សេវាកម្មជាច្រើន ដែលមានសារៈសំខាន់សម្រាប់ទីផ្សារអចលនទ្រព្យ។ ពួកគេក៏ជាអ្នកប្រឹក្សាយោបល់ ផ្តល់ព័ត៌មាន និងដំបូន្មានអំពីតម្លៃទីផ្សារ និន្នាការអចលនទ្រព្យ សក្តានុពលនៃការអភិវឌ្ឍន៍ និងនីតិវិធីទិញ លក់។ ស្វែងរកអតិថិជន ជួយអ្នកលក់ស្វែងរកអ្នកទិញដែលមានសក្តានុពល និងជួយអ្នកទិញស្វែងរកអចលនទ្រព្យដែលសមស្របតាមតម្រូវការ។ សម្របសម្រួលការចរចា ដើរតួជាអ្នកសម្របសម្រួលក្នុងការចរចាតម្លៃ និងលក្ខខណ្ឌនានា រវាងភាគីទាំងពីរ។ ជំនួយផ្នែកច្បាប់ និងឯកសារ ជួយរៀបចំឯកសារចាំបាច់ និងណែនាំអំពីនីតិវិធីច្បាប់ក្នុងការផ្ទេរកម្មសិទ្ធិ ឬកិច្ចសន្យាជួល។ ពួកគេធ្វើទីផ្សារនិងផ្សព្វផ្សាយ ក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនង និងវេទិកាផ្សព្វផ្សាយផ្សេងៗដើម្បីផ្សព្វផ្សាយអចលនទ្រព្យ។ វត្តមានភ្នាក់ងារអចលនទ្រព្យជួយឲ្យប្រតិបត្តិការទិញលក់មានភាពរលូន និងឆាប់រហ័ស ប៉ុន្តែក៏ទាមទារឲ្យមានជំនាញ និងភាពស្មោះត្រង់ខ្ពស់។ ការប៉ាន់ស្មានដីធ្លី សំដៅលើសកម្មភាព ទិញដីធ្លី ឬអចលនទ្រព្យណាមួយទុក ដោយមានគោលបំណង លក់វិញក្នុងតម្លៃខ្ពស់ជាង នៅពេលអនាគត។ អ្នកប៉ាន់ស្មាន មិនមានបំណងអភិវឌ្ឍដីនោះទេ គឺគ្រាន់តែទិញទុកដើម្បីរង់ចាំតម្លៃឡើងថ្លៃ។ កត្តាជំរុញ ការប៉ាន់ស្មានដីធ្លីត្រូវបានជំរុញដោយការរំពឹងទុកអំពីកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន កំពង់ផែ ផែនការអភិវឌ្ឍន៍ទីក្រុង ឬគម្រោងវិនិយោគធំៗនៅក្នុងតំបន់ណាមួយ។ ហើយផលវិជ្ជមានអាចមាន ក្នុងករណីខ្លះ វាអាចជួយជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ នាំឲ្យមានការបោះទុន និងបង្កើនលំហូរសាច់ប្រាក់។ ចំណែកឯផលអវិជ្ជមាន គឺមានការកើនឡើងតម្លៃដី ការប៉ាន់ស្មានអាចធ្វើឲ្យតម្លៃដីធ្លី កើនឡើងខ្ពស់ហួសហេតុ ដែលធ្វើឲ្យប្រជាជនទូទៅពិបាកក្នុងការទិញដីសាងសង់លំនៅដ្ឋាន ឬធ្វើអាជីវកម្ម។ ទាក់ទងនិងដីទំនេរចោល ការប៉ាន់ស្មានអាចទុកដីទំនេរចោលដោយមិនអភិវឌ្ឍន៍ ដែលធ្វើឲ្យខាតបង់សក្តានុពលប្រើប្រាស់ដីធ្លី និងប៉ះពាល់ដល់ការអភិវឌ្ឍទីក្រុង។ ហានិភ័យសម្រាប់អ្នកវិនិយោគតូចតាច: ប្រសិនបើតម្លៃដីធ្លាក់ចុះ អ្នកប៉ាន់ស្មាន អាចខាតបង់យ៉ាងធ្ងន់ធ្ងរ។ អស្ថិរភាពទីផ្សារ ការប្រែប្រួលតម្លៃដីធ្លីដោយសារការប៉ាន់ស្មាន អាចនាំឲ្យមានអស្ថិរភាពនៅក្នុងវិស័យអចលនទ្រព្យទាំងមូល។ ក្រមសីលធម៌ និងបទប្បញ្ញត្តិដើម្បីធានាឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព និងតម្លាភាព ការអនុវត្ត ក្រមសីលធម៌ និងការបង្កើត បទប្បញ្ញត្តិ ច្បាស់លាស់ គឺជារឿងចាំបាច់។ សម្រាប់ភ្នាក់ងារអចលនទ្រព្យភាពស្មោះត្រង់ និងតម្លាភាព ភ្នាក់ងារត្រូវមានភាពស្មោះត្រង់ជាមួយអតិថិជន ផ្តល់ព័ត៌មានពិតប្រាកដ និងជៀសវាងការបំប៉ោងតម្លៃ ឬលាក់បាំងព័ត៌មានសំខាន់ៗ។ ត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ និងគោរពតាមច្បាប់ស្តីពីអចលនទ្រព្យ។ រក្សាអោយបាននូវវិជ្ជាជីវៈខ្ពស់ក្នុងការប្រាស្រ័យទាក់ទង និងការបំពេញការងារ។ ជៀសវាងផលប្រយោជន៍ទ្វេរ មានន័យថា មិនត្រូវតំណាងឲ្យភាគីទាំងពីរ អ្នកទិញ និងអ្នកលក់ ក្នុងពេលតែមួយដោយគ្មានការយល់ព្រមពីភាគីទាំងពីរឡើយ។ សម្រាប់រដ្ឋាភិបាល និងបទប្បញ្ញត្តិច្បាប់ភ្នាក់ងារអចលនទ្រព្យ រដ្ឋាភិបាលកម្ពុជាបានកំពុងបន្តកិច្ចខិតខំប្រឹងប្រែងនិងពង្រឹងការអនុវត្តច្បាប់។ រួមទាំងបទប្បញ្ញត្តិស្តីពីភ្នាក់ងារអចលនទ្រព្យ ដើម្បីគ្រប់គ្រងអាជ្ញាបណ្ណ ការបណ្តុះបណ្តាល និងក្រមសីលធម៌វិជ្ជាជីវៈ។ មួយវិញទៀត ជំរុញឲ្យមានការបង់ពន្ធត្រឹមត្រូវលើប្រតិបត្តិការអចលនទ្រព្យ ជាពិសេសលើការ ប៉ាន់ស្មានដីធ្លី ដើម្បីកាត់បន្ថយការប្រែប្រួលតម្លៃខ្លាំងពេក។ បង្កើតនិងអនុវត្តផែនការប្រើប្រាស់ដីធ្លីឲ្យបានច្បាស់លាស់ ដើម្បីកំណត់តំបន់អភិវឌ្ឍន៍ និងទប់ស្កាត់ការទុកដីទំនេរចោល។ ជំរុញឲ្យមានតម្លាភាពព័ត៌មានអំពីតម្លៃដីធ្លី និងទិន្នន័យទីផ្សារ ដើម្បីកាត់បន្ថយការប៉ាន់ស្មានខុស និងការបោកប្រាស់។ អាជ្ញាធរគួរមានយន្តការត្រួតពិនិត្យ និងចាត់វិធានការចំពោះសកម្មភាព ការប៉ាន់ស្មាន ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម។ សរុបមក ភ្នាក់ងារអចលនទ្រព្យ និងការប៉ាន់ស្មានដីធ្លី គឺជាផ្នែកមួយនៃទីផ្សារអចលនទ្រព្យ។ ដើម្បីឲ្យវិស័យនេះមាននិរន្តរភាព និងផ្តល់ផលប្រយោជន៍ដល់សង្គមទាំងមូល ចាំបាច់ត្រូវមានការអនុវត្តក្រមសីលធម៌ខ្ពស់ពីភ្នាក់ងារ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពពីសំណាក់រដ្ឋាភិបាល។